ស្មុកគឺជាឧបករណ៍ប្រពៃណីមួយប្រភេទរបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក។ វាត្រូវបានគេបង្កើតឡើងយ៉ាងសាមញ្ញពីវត្ថុធាតុដើមធម្មជាតិជុំវិញខ្លួនយើង។ សម្ភារៈសំខាន់បំផុតសម្រាប់ធ្វើស្មុគគឺស្លឹកបៃតងពីដើមត្នោត ឬស្លឹកទ្រាំងស្ងួត ហើយមុននឹងយកមកប្រើគេត្រូវហាលស្លឹកទាំងនោះឲ្យស្ងួតល្អជាមុនសិន។ ការធ្វើស្មុកទាមទារនូវភាពប៉ិនប្រសប់និងបទពិសោធន៍ពីអ្នកចេះធ្វើ ជាពិសេសចាស់ៗនាជំនាន់មុនៗ។ វាជារឿងធម្មតារបស់អ្នកស្រុកជនបទដែលមានជំនាញក្នុងការធ្វើស្មុកទាំងនេះណាស់។ ស្មុកមានរូបរាងដែលមានលក្ខណៈមូល ឬជ្រុងបន្តិចហើយមានគម្របគ្របពីលើ។ ជាដំបូងយើងក្រឡេកទៅមើលពីរបៀបដែលគេផលិតស្មុកអំពីស្លឹកត្នោត ឬស្លឹកទ្រាំង។ ចំពោះសម្ភារៈត្រូវមាន ស្លឹកត្នោត ឬស្លឹកទ្រាំងហើយត្រូវជ្រើសរើសស្លឹកណាដែលនៅស្រស់ល្អ មិនមានដាច់រហែក ឬខូចខាត។ បន្ទាប់មក គេត្រូវយកស្លឹកទាំងនោះមក ហាលថ្ងៃ ឲ្យស្ងួតល្អ។ ការហាលស្លឹកនេះធ្វើឲ្យស្លឹកមានភាពទន់ល្មើយ ងាយស្រួលក្នុងការច្នៃ និងមិនឆាប់ខូច។ បន្ទាប់មក យើងត្រូវមានកាំបិតមុតស្រួចសម្រាប់កាត់ស្លឹក និងកាត់កែឆ្នៃវាជារូបរាង។ បន្ថែមពីនេះទៀត គេត្រូវមានខ្សែ ឬរវៃ សម្រាប់ចងភ្ជាប់ និងការត្បាញស្មុកនេះ។ គេអាចប្រើខ្សែធម្មជាតិដូចជា សរសៃឫស្សី ឬសរសៃត្នោត ជាពិសេសស្លឹកដែលជាបណ្តូររបស់ដើមត្នោតផ្ទាល់តែម្តង។ ចំពោះការកាត់់វិញ នៅពេលស្លឹកស្ងួតហើយ គេចាប់ផ្តើម កាត់ស្លឹក ទៅជាបន្ទះៗ ឬជាសរសៃវែងៗ ទៅតាមទំហំដែលចង់បាន។ រីឯ ទំហំរបស់បន្ទះស្លឹកអាស្រ័យលើទំហំស្មុកដែលគេចង់ធ្វើ។ បន្ទាប់មក គេអាចធ្វើការរៀបចំស្លឹកទាំងនោះឲ្យមានសណ្តាប់ធ្នាប់ល្អ មុននឹងចាប់ផ្តើមត្បាញ។ ចំណែកឯការត្បាញស្មុកមានលក្ខណៈស្រដៀងនឹងការត្បាញកន្ទេលដែរ ប៉ុន្តែវាមានលំនាំរាងជារង្វង់ ឬជ្រុង។ គេចាប់ផ្តើម ត្បាញពីបាតស្មុក ឡើងទៅលើជាលំដាប់។ អ្នកធ្វើស្មុកត្រូវមានភាព ផ្ចិតផ្ចង់ ក្នុងការរៀបចំស្លឹកឲ្យត្រួតស៊ីគ្នាបានល្អ ដើម្បីកុំឲ្យមានចន្លោះប្រហោងដែលអាចធ្វើឲ្យបាយធ្លាក់ ឬត្រជាក់។ គេត្រូវចេះ បត់បែន និងពត់ស្លឹក តាមរូបរាងដែលចង់បាន រហូតដល់បានជាទ្រង់ទ្រាយស្មុកមួយដ៏ល្អ។ ជួនកាល គេក៏មានការដេរ ឬចង សន្លឹកស្លឹកមួយចំនួនដើម្បីឲ្យស្មុកកាន់តែរឹងមាំ។ បន្ទាប់ពីត្បាញតួស្មុគរួចរាល់ហើយ គេចាប់ផ្តើមធ្វើ គម្របស្មុគវិញម្តង។ គម្របក៏ត្រូវធ្វើឡើងពីស្លឹកត្នោត ឬស្លឹកទ្រាំងដែរ ហើយមានរូបរាងស៊ីគ្នាទៅនឹងតួស្មុក ជាទូទៅគម្របខ្លះក៏មានដៃសម្រាប់ចាប់ផងដែរ។ នៅពេលដែលស្មុគរួចរាល់ គេអាចត្រួតពិនិត្យមើលថាមានកន្លែងណាដែលរលុង ឬមិនស្អាត ហើយធ្វើការកែសម្រួលវា។ ស្មុកដែលល្អមានភាពរឹងមាំ គឺគេអាចប្រើប្រាស់បានយូរ និងរក្សាកម្ដៅបានល្អ។ ការធ្វើស្មុកនេះមិនត្រឹមតែជាការបង្កើតឧបករណ៍ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការថែរក្សានូវ សិប្បកម្មប្រពៃណី របស់ដូនតាខ្មែរយើងផងដែរ។ បន្ទាប់មកទៀតវាមានអត្ថប្រយោជន៍ជាច្រើន ជាពិសេសសម្រាប់ការដាក់បាយ ឬបាយដំណើបចំហុយ និងសម្រាប់ចំហុយបាយផ្ទាល់តែម្ដង។ ស្មុកដែលធ្វើពីស្លឹកត្នោត ឬស្លឹកទ្រាំង មានលក្ខណៈពិសេសក្នុងការរក្សាកម្ដៅបានល្អ។ វានឹងជួយឲ្យអាហារទាំងនោះនៅក្ដៅបានយូរម៉ោង ដែលល្អសម្រាប់អ្នកដែលត្រូវបរិភោគបាយពេលក្រោយ ឬយកទៅបរិភោគនៅទីឆ្ងាយ។ ស្លឹកត្នោត ឬស្លឹកទ្រាំង ផ្ដល់នូវក្លិនក្រអូបឈ្ងុយធម្មជាតិ ដែលជួយបន្ថែមរសជាតិ និងក្លិនដ៏ពិសេសដល់បាយ ឬបាយដំណើប។ វាក៏ជួយរក្សាជាតិសំណើមរបស់បាយ មិនឲ្យស្ងួតលឿនពេកដែរ នេះក៏ជាហេតុផលមួយដែលស្លឹកត្នោតត្រូវបានប្រើប្រាស់ជាយូរលង់មកហើយសម្រាប់ខ្ចប់អាហារ ជាពិសេសបាយ នំ ឬម្ហូបមួយចំនួន។ ដោយសារតែស្មុកធ្វើពីវត្ថុធាតុដើមធម្មជាតិ វាមានទម្ងន់ស្រាល និងងាយស្រួលយកតាមខ្លួនទៅទីកន្លែងផ្សេងៗដូចជា ទៅស្រែចំការ ទៅវត្ត ឬដំណើរកម្សាន្តជាដើម។ ការប្រើប្រាស់ស្មុកជួយកាត់បន្ថយការប្រើប្រាស់សម្ភារៈដែលមិនអាចរលាយបានដូចជា ប្រអប់ស្នោ ឬថង់ប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន។ ស្មុកអាចរលួយបំបែកបានដោយធម្មជាតិ ហើយការរលាយនេះនឹងផ្តល់ជាជីដល់ធម្មជាតិវិញ។ បន្ថែមពីលើនេះទៀត វាត្រូវបានគេប្រើជាឧបករណ៍សម្រាប់ចំហុយបាយផ្ទាល់តែម្ដង ដោយដាក់ពីលើឆ្នាំងទឹកពុះ។ វិធីសាស្ត្រនេះ ជួយឲ្យបាយឆ្អិនបានសព្វល្អ ទន់ល្មើយ និងមិនងាយជាប់បាតឆ្នាំងឡើយ។ ការចំហុយបាយដោយប្រើស្មុក ធ្វើឲ្យបាយមានរសជាតិឆ្ងាញ់ប្លែក និងមានក្លិនឈ្ងុយជាប់ចិត្ត ដែលមិនអាចរកបានពីការដាំបាយដោយប្រើឆ្នាំងធម្មតា។ រចនាសម្ព័ន្ធរបស់ស្មុកជួយឲ្យចំហាយទឹកជ្រាបចូលបានល្អទៅក្នុងគ្រាប់បាយ ធ្វើឲ្យបាយឆ្អិនបានលឿន និងសន្សំសំចៃឧស្ម័ន ឬអុស។ បន្ថែមពីលើនេះទៀត គេក៏អាចយកវាមកដាក់សម្រាប់ខ្ចប់ជាមួយនឹងបង្អែមផងដែរ ជាពិសេសគេអាចយកវាមកធ្វើជាវត្ថុអនុសាវរីយ៍ជូនជាការដូរសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិថែមទៀតផង។